មន្ទីរស-២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដឹកនាំដោយ សុន សេន ហៅ សមមិត្តខៀវ។ សុន សេន ហៅសមមិត្តខៀវ ជាអ្នកគ្រប់គ្រងនៅលើមន្ទីរ ស-២១ ព្រោះគុកនេះស្ថិតនៅក្រោមការគ្រប់គ្រងពីក្រសួងការពារជាតិ។ មុនពេលចូលជាសមាជិកបក្សកុម្មុយនីស្តកម្ពុជា សុន សេន ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងនិងធ្លាប់ធ្វើជា គ្រូបង្រៀន។ មេដឹកនាំជាន់ខ្ពស់នៅមន្ទីរ ស-២១ រួមមាន ឌុច ជាប្រធានមន្ទីរស-២១, ឃឹម វ៉ាក ហៅ ហ៊ ជាអនុប្រធានមន្ទីរ ស-២១, ម៉ម ណៃ ជាអនុប្រធានមន្ទីរស-២១, ប៉េង ជាបញ្ជាការលើអ្នកយាម, ចាន់ ជាប្រធានអង្គភាពសួរចម្លើយ និង ប៉ុន ជាអ្នកសួរចម្លើយ។ ប៉ុន ជាអ្នកសួរចម្លើយអ្នកទោសសំខាន់ៗជាច្រើនរូបរួមមាន កែវ មាស, ណៃ សារ៉ាន់, ហ៊ូ នឹម, ទីវ អុល និង ភោគ ឆាយ មេដឹកនាំគុកទាំងនេះសុទ្ធតែជាអតីតគ្រូបង្រៀន ។ នៅទីនោះ អ្នកទោសភាគច្រើននៅមន្ទីរស-២១ ជាប់ឃុំឃាំងនៅទីនោះរយៈពេលពីរទៅបីខែ។ ទោះជាយ៉ាងនេះក្តី កម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់មួយចំនួនក៏បានជាប់ឃុំឃាំងនៅទីនោះរាប់ខែផងដែរ ហើយចម្លើយសារភាពវែងរាប់រយទំព័រ ។ បន្ទាប់ពីនាំខ្លួនមកដល់មន្ទីរ ស-២១ បានពីរ-បីថ្ងៃ អ្នកទោសទាំងអស់នឹងត្រូវនាំខ្លួនទៅសួរចម្លើយដោយគ្មានខ្វល់ខ្វាយគិតគូរពីការពិតអ្វីឡើយ ។ អ្នកទោសទាំងអស់ត្រូវតែសារភាពថាខ្លួនគឺជាជនក្បត់បដិវត្តន៍ និងធ្លាប់បានប្រព្រឹត្តបទល្មើសទាំងឡាយ ដែលអ្នកសួរចម្លើយសូត្រអោយថាតាម ។ បន្ទាប់ពីការសួរចម្លើយចប់សព្វគ្រប់ហើយ អ្នកទោសនឹងត្រូវនាំយកទៅ “កម្ទេចចោល” ដែលជាពាក្យប្រើក្នុងរបបកម្ពុជាប្រជាធិបតេយ្យជំនួសឱ្យពាក្យ “ការសម្លាប់” ។ នៅឆ្នាំដំបូងនៃការប្រតិបត្តិការរបស់មន្ទីរ ស-២១ សាកសពអ្នកទោសដែលត្រូវបានសម្លាប់ ត្រូវបានកប់នៅក្បែរមន្ទីរ ។ ចាប់តាំងពី ចុងឆ្នាំ១៩៧៦មក មិនមានដីទំនេរសម្រាប់កប់ខ្មោចនៅក្បែរមន្ទីរទៀតទេ ហេតុដូច្នេះហើយអ្នកទោសត្រូវបានដឹកតាមឡាន នៅពេលយប់យកទៅកាន់បឹងជើងឯក ។ អ្នកទោសត្រូវបានវាយនឹងត្បូងចប ខ្នងពូថៅ ឬដំបង ឬបាញ់សម្លាប់ចោលតែម្តង ។ នៅពេលដែលអ្នកទោសត្រូវ បានសម្លាប់ហើយ កងទ័ពដែលដឹកអ្នកទោសពីមន្ទីរស-២១ទៅ បានកប់សាកសពទាំងនេះនៅក្នុងរណ្តៅសាកសពរួម។ ក្នុងនោះ រណ្ដៅតូចមានសាកសពប្រហែល ៦នាក់ ហើយរណ្តៅធំមានសាកសពរហូតដល់ទៅជាង ១០០នាក់ ។ មន្ទីរ ស-២១ និង បឹងជើងឯក ត្រូវបានប្រែក្លាយទៅជាសារមន្ទីរប្រល័យពូជសាសន៍ដោយរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់វៀតណាមក្នុងឆ្នាំ១៩៧៩ ។ ការដឹកនាំនេះមិនអនុញ្ញាតឱ្យមានការសង្ស័យឬការយល់ច្រឡំឡើយ ប្រសិនបើមាននរណាម្នាក់ត្រូវបានសង្ស័យ នោះគេត្រូវសួរនិងសម្លាប់ភ្លាមៗ។ ការសម្លាប់មនុស្សប្រចាំថ្ងៃត្រូវបានធ្វើឡើងក្រោមការបញ្ជាចេញពីថ្នាក់ដឹកនាំខ្មែរក្រហមដែលជឿថាជនជាប់ចោទទាំងអស់គឺជាសត្រូវរបស់បដិវត្តន៍។ ទាំងអស់នេះបង្ហាញថាការដឹកនាំនិងការសម្លាប់នៅក្នុងមន្ទីរស-២១ មិនមែនជាសកម្មភាពរូបវន្តទេ ប៉ុន្តែជាគោលនយោបាយដែលមានការគាំទ្រដោយថ្នាក់ដឹកនាំខ្មែរក្រហមយ៉ាងត្រឹមត្រូវ។ សមាជិកថ្នាក់ដឹកនាំនៅក្នុងមន្ទីរស-២១ ត្រូវបានជ្រើសរើសយ៉ាងម៉ឺងម៉ាត់ ដោយផ្អែកលើភាពស្មោះត្រង់ចំពោះគណបក្ស និងសមត្ថភាពសម្លាប់ដោយគ្មានការសង្ស័យ។ ការដឹកនាំនៃមន្ទីរស-២១បានអនុវត្តការសម្លាប់ជាង ១៧,០០០ នាក់ ក្នុងរយៈពេលបីឆ្នាំក្រោមការគ្រប់គ្រងដោយបញ្ជាពីថ្នាក់ខ្ពស់នៃបក្ស។